ស៊ុបត្រឡាច សាច់មាន់ គឺជាមុខម្ហូបមួយមុខដែលងាយស្រួលធ្វើ និងមានរសជាតិយ៉ាងឆ្ងាញ់ពិសាផងដែរ។ គ្រឿងផ្សំរបស់វាមានដូចជា ត្រឡាច សាច់មាន់ អំបិល ស្ករ ប៊ីចេង ស្លឹកខ្ទឹម បង្គារនិងមឹកក្រៀម។ ចំណែកឯវិធីធ្វើវិញ ទី១គឺត្រូវលាងសាច់ឱ្យស្អាតសិន រួចចិញ្ជ្រាំវាឱ្យម៉ដ្ឋ បន្ទាប់មកដាក់អំបិលមួយស្លាបព្រាកាហ្វេ និង ប៊ីចេងកន្លះស្លាបព្រាកាហ្វេ។ ជំហានទី២ ដាក់ស្ករមួយស្លាបព្រាកាហ្វេ ទឹកត្រីមួយស្លាបព្រាបាយ កូរឱ្យសព្វ ហើយទុកមួយអន្លើ។ រីឯត្រឡាចត្រូវចិតសំបក ឆ្កៀលយកគ្រាប់ និងសាច់សៗ ដែលនៅកណ្តាលចេញឱ្យអស់ រួចលាងទឹកឱ្យស្អាត។ បន្ទាប់មកញាត់សាច់ដែលបានចិញ្រ្ចាំទុកនោះចូលទៅក្នុងត្រឡាចឱ្យពេញៗរហូតដល់អស់។ បន្ទាប់មកដាក់ដាំទឹកឱ្យពុះ ចាក់ត្រឡាចចូល កូរឱ្យសព្វ ស្ងោរមួយពុះ រួចចាក់ទឹកត្រី អំបិល ប៊ីចេង ស្ករ និងម្រេចចូល ហើយកូរឱ្យសព្វ និងរម្ងាស់រហូតដល់ត្រឡាចផុយ ក្នុងពេលរម្ងាស់ដែរ ត្រូវស្រង់ពពុះចេញ ដើម្បីឱ្យទឹកថ្លា។ ដំណាក់កាលចុងក្រោយ បើយើងឃើញថាសាច់និងបន្លែឆ្អិនល្អហើយ គ្រាន់តែភ្លក្សរសជាតិឱ្យត្រូវតាមចំណូលចិត្តរបស់យើងជាការស្រេច។